ខ្មែរក្រហមបានធ្វើការបោសសម្អាតទីក្រុង និងទីប្រជុំជននានា ដើម្បីលុបបំបាត់ចោលការរស់នៅតាមទីក្រុង និងកសាងកម្ពុជាមួយថ្មីដោយពឹងផ្អែកលើការពង្រីកផលិតកម្មស្រូវ ។ ដើមឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានប្រញាប់ ប្រញាល់រៀបចំផែនការបួនឆ្នាំលើកទីមួយ គឺពីឆ្នាំ ១៩៧៧-១៩៨០ ដែលតម្រូវឱ្យធ្វើការប្រមូលផ្តុំព្រទ្យសម្បត្តិឯកជនទាំងអស់ និងដាក់ការធ្វើស្រែជាអាទិភាពចម្បងរបស់ជាតិ។ បន្ទាប់ពីបញ្ហាសន្តិសុខជាតិ សមូហភាវូបនីយកម្មគឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ ។ ប្រជាជនកម្ពុជាមិនដែលជួបប្រទះការប្រមូលផ្តុំបែបនេះទេតាំងពីមុនមក។ ប៉ុន្តែក្នុងឆ្នាំ១៩៧៦ ប្រជាជនគ្រប់រូប ត្រូវបានតម្រូវឱ្យប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់របស់ខ្លួន រួមទាំងសម្ភារៈផ្ទះបាយផង ដើម្បីប្រើប្រាស់រួម ។ ជាផ្នែក មួយនៃដំណើរការនេះដែរ គ្រួសារខ្មែរទាំងអស់ត្រូវបានបំបែកចេញពីគ្នា ហើយប្រជាជនគ្រប់រូបត្រូវបានចាត់តាំងឱ្យទៅ ធ្វើការតាមក្រុមរៀងៗខ្លួន ។ ប្តីប្រពន្ធត្រូវបានបំបែកឱ្យរស់នៅផ្សេងពីគ្នា ហើយកូនៗ ត្រូវបានបំបែកចេញពីឪពុកម្តាយ ។ ផែនការបួនឆ្នាំមានគោលដៅសម្រេចឱ្យបាននូវផលិតផលស្រូវបីតោនក្នុងមួយហិកតាជាមធ្យម ។ វាជារឿងមួយដែលមិនអាចធ្វើទៅកើត ដោយហេតុថាប្រជាជនកម្ពុជាមិនដែលត្រូវបានបង្ខំឱ្យធ្វើការដាំដុះស្រូវយ៉ាងសម្បើមក្នុង ទូទាំងប្រទេសបែបនេះទេពីមុនមក ។ ជាងនេះទៅទៀត ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយមានការ ខ្វះខាតឧបករណ៍ សត្វពាហនៈ និងកម្លាំងពលកម្មមាំមួនយ៉ាងច្រើន។ ផែនការបួនឆ្នាំមានរួមបញ្ចូលទាំងគម្រោងដាំបន្លែបង្ការ ហើយសង្ឃឹមថានឹងអាចទាញយកប្រាក់ចំណូលពីអនុផល ព្រៃឈើ ការនេសាទ ការចិញ្ចឹមសត្វ និងការដាំដើមឈើ។ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យសង្ឃឹមថា នឹងធ្វើឱ្យកម្ពុជាមាន ឯករាជ្យពេញបរិបូរណ៍ទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យនយោបាយ។ គេក៏មានបំណងប្រែក្លាយកម្ពុជាពីប្រទេសកសិកម្មអន់ថយឱ្យទៅជាកសិកម្មជឿនលឿនមួយដែរ ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំទាំងនេះមិនបានគិត ដល់ផលវិបាកនៃការអនុវត្តផែនការនេះ និងទុក្ខវេទនារបស់ប្រជាជនបណ្តាលមកពីការធ្វើការហួសកម្លាំងនោះទេ។ ក្នុងរយៈកាលនៃ របបកម្ពុជាប្រជាធិបតេយ្យ លក្ខខណ្ឌរស់នៅរបស់ប្រជាជនមានសភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង ។ របបនេះបាន បំផ្លាញសុភមង្គលនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្ទើរគ្មានសល់ចន្លោះ ។ ប្រជាជនភាគច្រើនដឹងថាដើម្បីអោយប្រទេសមួយរីកចម្រើន ត្រូវការអ្នកចេះដឹងដើម្បីអភិវឌ្ឍន៍ប្រទេស ។ ប៉ុន្តែខ្មែរក្រហមបានសម្លាប់បញ្ញវន្តនិង អ្នកបច្ចេកទេសអស់ជាច្រើន ហើយបានបិទសាកលវិទ្យាល័យ សាលារៀន និងមជ្ឈមណ្ឌលអប់រំដទៃទៀតនៅទូទាំងប្រទេស ។ ខ្មែរក្រហមបានបញ្ជូនកសិករពីជនបទ ដែលពុំមានបទពិសោធន៍ឱ្យមកធ្វើការនៅតាមរោងចក្រមួយចំនួនតូចនៅទីក្រុងភ្នំពេញ ។ កម្ពុជាប្រជាធិបតេយ្យបានចែកដីស្រែជាដីស្រែប្រភេទលេខមួយ និងដីស្រែធម្មតា។ ទិន្នផលស្រូវសម្រាប់ដីស្រែ ធម្មតាគឺបីតោនក្នុងមួយហិកតា។ ចំណែកដីស្រែលេខមួយ កសិករត្រូវធ្វើឱ្យ បានពី៦ទៅ៧តោនក្នុងមួយហិកតា ជាងនេះទៅទៀត ទិន្នផលស្រូវត្រូវតែកើនឡើងជារៀងរាល់ឆ្នាំ ។ នៅក្នុងទ្រឹស្តីដែលបានចែង ក្នុងផែនការបួនឆ្នាំនេះ ទិន្នផលស្រូវត្រូវបានបែងចែកជាបួនចំណែក ។ មួយចំណែក ទុកសម្រាប់ជាស្បៀងរបស់ប្រជាជនដែលម្នាក់ៗទទួល បាន៣១២គីឡូក្រាមស្រូវក្នុងមួយឆ្នាំ ឬ០,៨៥ គីឡូក្រាមស្រូវក្នុង មួយថ្ងៃ។ មួយចំណែកទៀតទុកសម្រាប់ធ្វើពូជ ហើយមួយចំណែកទៀតទុកសម្រាប់ស្បៀងបម្រុង។ ចំណែកចុងក្រោយ ហើយធំជាងគេនោះ ត្រូវបាននាំយកទៅលក់នៅឯបរទេសដើម្បីប្តូរយកសាច់ប្រាក់ ដែលអាចប្រើប្រាស់ ដើម្បីទិញម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ គ្រឿងសព្វាវុធ និងទំនិញផ្សេងៗ ទៀត ។ ដោយសារតែទិន្នផលស្ទើរតែមិនគ្រប់តាមផែនការដែលបានកំណត់នោះ មានស្រូវតិចតួចណាស់ ដែលរក្សាទុក សម្រាប់ចិញ្ចឹមប្រជាជននិងសម្រាប់ធ្វើពូជ។ ផ្ទុយទៅវិញ ស្រូវភាគច្រើនត្រូវបានយកទៅផ្គត់ផ្គង់កងទ័ព និងកម្មកររោងចក្រនិងនាំចេញទៅប្រទេសចិន និងប្រទេសសង្គមនិយមដទៃទៀត ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ទើរតែគ្មាននរណាម្នាក់ ធ្លាប់ទទួលបានរបបអាហារគ្រប់គ្រាន់ទេ ក្រៅពីមេដឹកនាំ។ ប្រជាជនភាគច្រើនហូប តែបបរលាយពោត ដើមចេក និងដើមល្ហុង ហើយទទួលបានរបប អង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មាភិបាល ថ្នាក់ដឹកនាំ និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះដែលមានបាយហូបគ្រប់គ្រាន់។ អ្នក ដែលនៅរស់រានមានជីវិតទាំងអស់ពីរបបនេះ យល់ស្របថា អ្វីដែល គាត់ចងចាំបំផុតក្រៅពីការបង្ខំឱ្យធ្វើការហួសកម្លាំងនិងការកាប់សម្លាប់ នោះ គឺការខ្វះខាតអាហារយ៉ាងខ្លាំង ។ ការអនុវត្តផែនការបួនឆ្នាំនេះបានប្រព្រឹត្តទៅដោយ ហិង្សា និងបង្ខិតបង្ខំ ទាំងស្រុង។ កម្លាំងពលកម្មបង្ខំ ប្រជាជនទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការធ្ងន់ធ្ងរហួសកម្លាំង ក្រោមការគ្រប់គ្រងរបស់អង្គការ។ ពួកគេធ្វើការពីព្រឹកព្រលឹមដល់យប់ជ្រៅ គ្មានពេលឈប់សម្រាក និងមិនមានថ្ងៃឈប់សម្រាក។ ទោះមានគោលដៅបង្កើនទិន្នផលខ្ពស់ក៏ដោយ ក៏ការបែងចែកស្បៀងអាហារដល់ប្រជាជនមានកម្រិតទាបបំផុត ។ បាយ និងបបរលាយទឹក ឬស្លឹកឈើគឺជាអាហារប្រចាំថ្ងៃ។ អ្នកដែលមិនអាចបំពេញការងារបាន អត់ឃ្លាន ឈឺចាប់ ឬព្យាយាមគេចវេស ត្រូវបានអង្គការសម្លាប់ចោលយ៉ាងព្រៃផ្សៃ។ កង្វះឧបករណ៍ និងជំនាញ ការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រធំៗ ត្រូវបានធ្វើឡើងដោយប្រើប្រាស់កម្លាំងពលកម្មមនុស្សសុទ្ធសាធ ដោយកង្វះឧបករណ៍ទំនើប និងជំនាញវិស្វកម្ម។ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ឬបំផ្លាញដោយចេតនា។